ការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធឌីជីថលជួយឱ្យក្រុមគ្រួសារខ្មែរនៅតែអាចសួរសុខទុក្ខ និងរក្សាទំនាក់ទំនងបានយ៉ាងល្អទោះបីរស់នៅឆ្ងាយពីគ្នាក៏ដោយ។ ពលករខ្មែរដែលនៅក្រៅប្រទេសជាច្រើនប្រើប្រាស់ទូរស័ព្ទដៃក្នុងការខលជាសម្លេង ឬ វីដេអូមកកាន់សមាជិកគ្រួសាររបស់ពួកគេដែលនៅស្រុកកំណើត។ កម្មវិធីបណ្ដាញសង្គមដូចជា Facebook និង Telegram ត្រូវបានប្រើប្រាស់យ៉ាងពេញនិយមក្នុងគ្រួសារខ្មែរ។ ការខលជាវីដេអូអនុញ្ញាតិឱ្យម្ដាយឪពុក ឬ ជីដូនជីតា មើលមុខកូនៗ និងចៅៗរបស់ពួកគេពីចម្ងាយបាន។ ការផ្ញើរសារជាអក្សរ ឬ សម្លេងក៏មានភាពរហ័សជាងការសរសេរសំបុត្រកាលពីសម័យដើមផងដែរ។ គ្រួសារមួយចំនួនក៏បង្ហោះរូបភាពលក្ខណៈគ្រួសារ ឬ ការជួបជុំដើម្បីឱ្យសាច់ញាតិដែលរស់នៅឆ្ងាយបានឃើញផងដែរ។ កម្មវិធី Whatsapp ក៏ត្រូវបានយុវជនខ្មែរដែលសិក្សានៅបរទេសច្រើនប្រើ ដើម្បីទំនាក់ទំនងជាមួយឪពុកម្ដាយពួកគេផងដែរ។ គ្រួសារខ្លះបង្កើតឆាតជាក្រុមមួយនៅលើ Telegram ឬ Messenger ដើម្បីជជែកគ្នាលេងជាគ្រួសារតាមប្រព័ន្ធអនឡាញ។ ការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថលជួយកាត់បន្ថយភាពឯកា និងការនឹករឭកគ្នាទៅវិញទៅមកក្នុងគ្រួសារ។ កូនៗអាចផ្ញើសារជាសម្លេងផ្ទាល់ទៅឪពុកម្ដាយពួកគេដែលធ្វើការនៅក្រៅប្រទេសបាន។ គ្រួសារខ្មែរមួយចំនួនក៏ប្រើប្រាស់អ៊ីម៉ែលសម្រាប់ទំនាក់ទំនងផ្លូវការដែរ។ ការខលតាមវីដេអូកំពុងក្លាយជាការពេញនិយមក្នុងចំណោមសាច់ញាតិ ឬសមាជិកគ្រួសារដែលចេញទៅធ្វើការនៅក្រៅប្រទេស។ បច្ចេកវិទ្យបានជួយឱ្យជីដូនជីតាដែលរស់នៅឆ្ងាយពីចៅៗ នៅតែអាចមានអារម្មណ៍ស្និទ្ធស្នាលជាមួយពួកគេ។ ការប្រាស្រ័យទាក់់ទងតាមប្រព័ន្ធអនឡាញជួយឱ្យពួកគេអាចចែករំលែកអំពីជីវិតរស់នៅជាមួយគ្នាបានជារៀងរាល់ថ្ងៃ។ គ្រួសារខ្មែរខ្លះ ក៏ប្រើអុីម៉ូជីក្នុងសាររបស់ពួកគេ ដើម្បីបង្ហាញពីអារម្មណ៍ផងដែរ ព្រោះជួនកាលសរសេរជាសារមិនអាចបង្ហាញបាននោះទេ។ ចាស់ៗក្នុងគ្រួសារមួយចំនួន ជួបប្រទះនូវការលំបាកក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលនេះ។ យុវជនខ្មែរជាច្រើនបានបង្រៀនចាស់ៗ ក្នុងគ្រួសារ ឬសហគមន៍របស់ពួកគេអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃ។ ប្រព័ន្ធឌីជីថលជួយរក្សាទំនៀមទម្លាប់ វប្បធម៌គ្រួសារខ្មែរ ទោះបីជាសមាជិកគ្រួសារនៅឆ្ងាយពីគ្នាក៏ដោយ។ ភាគច្រើនការខលវីដេអូជុំគ្នាតែងតែធ្វើឡើងនៅពេលចុងសប្ដាហ៍ ឬពេលបុណ្យទានផ្សេងៗដូចជាចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌជាដើម។ កម្មវិធីផ្ញើសារ ដូចជា Messengerឬ Telegram ជួយឱ្យសមាជិកគ្រួសារអាចឆ្លើយតបមកកាន់គ្នាបានភ្លាមៗ។ ក្នុងគ្រួសារខ្លះ គេប្រើការប្រាស្រ័យទាក់ទងអនឡាញ ដើម្បីសួរយោបល់ពីសមាជិកគ្រួសារផ្សេងទៀត ក្នុងករណីនៅឆ្ងាយពីគ្នា។ ឧបករណ៍ឌីជីថលទំនើបៗទាំងនេះជួយឱ្យគ្រួសារទាំងមូលនៅតែអាចប្រារព្ធពិធីសំខាន់ៗជាមួយគ្នាបាន ដូចជាខួបកំណើត និងឱកាសបុណ្យទាននានា ទោះបីនៅឆ្ងាយគ្នាយ៉ាងណាក្ដី។ ការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថលជួយបង្កើតកម្រិតនៃការទំនាក់ទំនងក្នុងគ្រួសារជាប្រចាំ។ អ្នកខ្លះក៏ចែករំលែកវីដេអូកំប្លែងៗនៅតាមបណ្ដាញសង្គមជាមួយគ្រួសារ ដើម្បីជួយកាត់បន្ថយភាពតានតឹង និងសើចសប្បាយជាមួយគ្នាផងដែរ។ ការផ្ញើរសារជួយឱ្យសមាជិកគ្រួសារអាចផ្ដល់ការគាំទ្រផ្លូវចិត្តឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល។ ដោយសារប្រព័ន្ធឌីជីថល សមាជិកគ្រួសារដែលរស់នៅឆ្ងាយនៅតែមានអារម្មណ៍ថាជាចំណែកមួយនៃគ្រួសារទាំងមូល ទោះបីជារស់នៅឆ្ងាយពីគ្នាក្ដី។ ការខលវីដេអូក៏អាចជួយកាត់បន្ថយការយល់ច្រឡំណាមួយក្នុងគ្រួសារដែលកើតចេញពីការខានជួបមុខគ្នាយូរផងដែរ ដូចជា ការគិតថា សមាជិកនោះលែងខ្វល់ខ្វាយពីគ្រួសារទាំងមូលជាដើម។ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណេតក៏អនុញ្ញាតិឱ្យក្រុមគ្រួសារទាំងមូលចែករំលែកព័ត៌មានសុខភាពជាមួយគ្នាទៅវិញទៅមកផងដែរ។ គ្រួសារទាំងមូលតែងចូលរួមអបអរសាទរពិធីខួបកំណើតរបស់សមាជិកណាម្នាក់ តាមរយៈវីដេអូខល។ ការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថលជួយកាត់បន្ថយគម្លាតនៃទំនាក់ទំនងរវាងសមាជិកគ្រួសារទាំងមូល។ គ្រួសារខ្មែរជាច្រើនចាត់ទុកបច្ចេកវិទ្យាថាជាស្ពានដែលតភ្ជាប់ពួកគេជាមួយសាច់ញាតិដែលរស់នៅជិត ឬ ឆ្ងាយ នៅក្នុង និងក្រៅប្រទេស។